កម្មវិធីទូរទស្សន៍ ឬវិទ្យុជាច្រើននៅកម្ពុជាបានផ្តោតលើការបង្ហាញពីជីវិតកសិករ និងវិធីសាស្ត្រធ្វើកសិកម្ម។ ហើយក្នុងនោះក៏មានកម្មវិធីទស្សនាចរណ៍កសិកម្ម កម្មវិធីប្រភេទនេះច្រើនតែចុះទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីសម្ភាសន៍កសិករពីវិធីសាស្ត្រដាំដុះ បច្ចេកទេសបង្កាត់ពូជសត្វ និងការប្រើប្រាស់ជីកសិកម្ម។ ពួកគេបានបង្ហាញពីដំណើរការនៃការដាំដុះដំណាំ ការចិញ្ចឹមសត្វ ឬការកែច្នៃកសិផល។ ឧទាហរណ៍ ក្រុមការងារអាចចុះទៅដល់ចម្ការស្វាយចន្ទីដើម្បីសម្ភាសន៍កសិករពីរបៀបថែទាំ របៀបប្រមូលផល និងវិធីកែច្នៃផ្លែស្វាយចន្ទីទៅជាផលិតផលផ្សេងទៀត។ កម្មវិធីនេះមានលក្ខណៈពិសេសត្រង់ថា វាបង្ហាញពីបទពិសោធន៍ពិតៗដែលប្រជាកសិករបានឆ្លងកាត់ និងបញ្ហាដែលពួកគេបានជួបប្រទះ។ ចំណែកកម្មវិធីប្រភេទនេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬអង្គការមិនមែនរដ្ឋាភិបាល។ គោលបំណងរបស់វាគឺដើម្បីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗទៅដល់កសិករ។ ឧទាហរណ៍ កម្មវិធីនេះអាចបង្ហាញពីវិធីសាស្ត្រដាំបន្លែតាមបែបធម្មជាតិ ការប្រើប្រាស់ជីកំប៉ុស្ត ឬវិធីការពារសត្វល្អិតដោយមិនប្រើប្រាស់ថ្នាំគីមី។ កម្មវិធីនេះដើរតួជាស្ពានភ្ជាប់រវាងអ្នកជំនាញកសិកម្ម និងកសិករនៅតាមជនបទ ដែលជួយឲ្យកសិករអាចអនុវត្តបច្ចេកទេសថ្មីៗដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។ រីឯកម្មវិធីជជែកពិភាក្សា ជាកម្មវិធីដែលចាក់ផ្សាយនៅស្ទូឌីយោ ហើយអញ្ជើញកសិករដែលទទួលបានជោគជ័យ អ្នកជំនាញកសិកម្ម និងអ្នកពាក់ព័ន្ធមកជជែកគ្នាពីប្រធានបទជាក់លាក់។ ក្នុងកម្មវិធីនេះ ពួកគេអាចពិភាក្សាអំពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដំណោះស្រាយ ទីផ្សារកសិផល និងគោលនយោបាយរបស់រដ្ឋាភិបាល។ តាមរយៈការពិភាក្សានេះ កសិករអាចទទួលបានគំនិតថ្មីៗ និងជំនួយពីអ្នកជំនាញដើម្បីអភិវឌ្ឍមុខរបររបស់ខ្លួន។ ឧទាហរណ៍ជាក់ស្ដែងនៅកម្ពុជា រួមមានកម្មវិធី កសិករខ្មែរ ឬកម្មវិធីផ្សេងៗដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ប៉ុស្តិ៍លេខ៩ដែលជាធម្មតាមានមាតិកាផ្តោតលើកសិកម្ម។ កម្មវិធីទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ការបង្កើតកម្មវិធីទូរទស្សន៍ ឬវិទ្យុដែលផ្តោតលើវិស័យកសិកម្ម មិនមែនគ្រាន់តែជាការបំពេញម៉ោងផ្សាយនោះទេ ប៉ុន្តែវាមានគោលបំណងយុទ្ធសាស្ត្រជាច្រើនដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ គោលបំណងចម្បងបំផុតគឺដើម្បីបង្កើតជាវេទិកាមួយសម្រាប់កសិករ និងអ្នកជំនាញក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក។ កសិករដែលរស់នៅដាច់ស្រយាល អាចរៀនពីវិធីសាស្ត្រដាំដុះថ្មីៗ ឬបច្ចេកទេសការពារជំងឺដំណាំពីកសិករដែលទទួលបានជោគជ័យផ្សេងទៀត។ ការផ្លាស់ប្តូរចំណេះដឹងនេះមិនត្រឹមតែជួយឲ្យកសិករអាចបង្កើនទិន្នផលប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយការចំណាយ និងហានិភ័យផងដែរ។ ហើយការលើកកម្ពស់ជីវភាព និងជំរុញផលិតភាពកសិកម្ម ការផ្តល់ព័ត៌មានត្រឹមត្រូវទាន់ពេលវេលាអំពីបច្ចេកទេសកសិកម្មថ្មីៗ ការប្រើប្រាស់ពូជល្អៗ និងវិធីដោះស្រាយបញ្ហាប្រឈមជួយឲ្យកសិករអាចបង្កើនទិន្នផលរបស់ខ្លួន។ កាលណាកសិករមានចំណេះដឹងកាន់តែច្រើន ពួកគេនឹងអាចផលិតកសិផលបានកាន់តែច្រើន និងមានគុណភាពល្អ ដែលជួយឲ្យពួកគេអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។ កម្មវិធីទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីការខិតខំប្រឹងប្រែង និងជោគជ័យរបស់កសិករឆ្នើមៗ។ ការបានឃើញពីកិត្តិយសដែលកសិករទាំងនោះទទួលបាន គឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កសិករដទៃទៀតឲ្យបន្តការងាររបស់ខ្លួនដោយមានជំនឿចិត្ត និងមោទនភាព។ លើសពីនេះ វាបានជួយផ្លាស់ប្តូរទស្សនៈរបស់សង្គមដែលមើលឃើញវិស័យកសិកម្មជាវិស័យមួយដ៏លំបាក ឲ្យទៅជាវិស័យមួយដែលមានសក្ដានុពល និងអាចជោគជ័យបាន។ ការទាក់ទាញចំណាប់អារម្មណ៍យុវជន ដោយការធ្វើកសិកម្មតែងតែត្រូវបានគេយល់ថាជាការងារចាស់ទុំ និងលំបាក។ ប៉ុន្តែកម្មវិធីទាំងនេះបានបង្ហាញថាវិស័យកសិកម្មអាចមានលក្ខណៈទាន់សម័យ និងមានលទ្ធភាពរកប្រាក់ចំណូលបានច្រើន។ ការបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិត និងភាពជោគជ័យរបស់កសិករវ័យក្មេង បានជួយទាក់ទាញចំណាប់អារម្មណ៍របស់យុវជនឲ្យងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះ។ កសិករនៅជនបទដែលមិនមានលទ្ធភាពទៅចូលរួមវគ្គបណ្ដុះបណ្ដាល ឬស្វែងរកព័ត៌មានតាមបច្ចេកវិទ្យាទំនើប អាចរៀនសូត្រពីកម្មវិធីទាំងនេះបាន។ ពួកគេអាចរៀនពីវិធីសាស្ត្រដាំដុះថ្មី របៀបជ្រើសរើសពូជដំណាំល្អៗ ការប្រើប្រាស់ជីធម្មជាតិ និងការរៀបចំដីឲ្យមានជីជាតិ។ មួយវិញទៀតបច្ចេកទេសការពារសត្វល្អិត វិធីសាស្ត្រផលិតថ្នាំធម្មជាតិដើម្បីការពារដំណាំដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមីថ្លៃៗ។ រីឯក៏មានបច្ចេកទេសចិញ្ចឹមសត្វ វិធីសាស្ត្របង្កាត់ពូជ ការថែទាំសុខភាពសត្វ និងការការពារជំងឺឆ្លង។ តាមរយៈការមើលកម្មវិធី កសិករអាចបានគំនិតថ្មីៗក្នុងការកែច្នៃកសិផលរបស់ខ្លួនដើម្បីបង្កើនតម្លៃ។ ឧទាហរណ៍ ពីមុនធ្លាប់តែលក់ដំឡូងបារាំងជាផ្លែ តែឥឡូវអាចយកទៅកែច្នៃជាចំណិតដំឡូងបារាំងបំពង ឬជាម្សៅសម្រាប់ប្រើប្រាស់។ លើសពីនេះ កម្មវិធីក៏បានបង្ហាញពីការគ្រប់គ្រងហានិភ័យផងដែរ ដូចជាការដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ឬទឹកជំនន់ ដែលជួយឲ្យកសិករត្រៀមខ្លួនបានទាន់ពេលវេលា។ ការបានឃើញកសិករដទៃទៀតដែលមកពីផ្ទៃខាងក្រោយស្រដៀងគ្នា ហើយអាចទទួលបានជោគជ័យ គឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កសិករនៅជនបទ។ កម្មវិធីទាំងនេះបានបង្ហាញថាភាពក្រីក្រ ឬការរស់នៅជនបទមិនមែនជាឧបសគ្គក្នុងការទទួលបានជោគជ័យនោះទេ ឲ្យតែមានការតស៊ូ និងចំណេះដឹងត្រឹមត្រូវ។ វាជួយឲ្យកសិករមានជំនឿចិត្តលើខ្លួនឯង ហើយមិនបោះបង់ការងារនៅពេលដែលជួបការលំបាក។ ហើយកម្មវិធីកសិកម្មច្រើនតែផ្ដល់ដំណោះស្រាយដែលជាក់ស្ដែង និងងាយស្រួលអនុវត្ត។ ប៉ុន្តែកម្មវិធីខ្លះមានផ្នែកមួយសម្រាប់ឆ្លើយសំណួររបស់ទស្សនិកជន ដែលអនុញ្ញាតឲ្យកសិករអាចសួរពីបញ្ហាដែលពួកគេកំពុងជួបប្រទះ ហើយទទួលបានដំណោះស្រាយភ្លាមៗពីអ្នកជំនាញ។ នេះជាអត្ថប្រយោជន៍ដ៏សំខាន់មួយសម្រាប់កសិករដែលមិនមានលទ្ធភាពក្នុងការស្វែងរកជំនួយពីអ្នកជំនាញផ្ទាល់។ កាលណាកសិករមានចំណេះដឹង និងបច្ចេកទេសថ្មីៗ ពួកគេអាចបង្កើនទិន្នផលកសិកម្មរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ឧទាហរណ៍ កសិករបានរៀនពីរបៀបជ្រើសរើសពូជស្រូវល្អៗ ការប្រើប្រាស់ជីកសិកម្មត្រឹមត្រូវ និងវិធីការពារសត្វល្អិតដោយមិនប៉ះពាល់ដល់បរិស្ថាន។ នេះបានធ្វើឲ្យផលិតផលកសិកម្មជាតិមានការកើនឡើង និងរួមចំណែកដល់សន្តិសុខស្បៀងនៅក្នុងប្រទេស។ កម្មវិធីទាំងនេះបានដើរតួនាទីជាកម្លាំងចលករក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករពីការធ្វើកសិកម្មតាមបែបប្រពៃណីទៅជាកសិកម្មតាមបែបទំនើប។ ពួកគេបានបង្ហាញថាការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធស្រោចស្រពទឹកតាមបែបស្វ័យប្រវត្តិ ឬការប្រើប្រាស់ជីធម្មជាតិអាចជួយសន្សំសំចៃពេលវេលា កម្លាំង និងថវិកាបានច្រើន។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង។ ការផ្សព្វផ្សាយពីការប្រើប្រាស់ជីកំប៉ុស្ត ឬថ្នាំសម្លាប់សត្វល្អិតបែបធម្មជាតិ បានជួយកាត់បន្ថយការពឹងផ្អែករបស់កសិករលើផលិតផលគីមីដែលថ្លៃ និងប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ នេះមិនត្រឹមតែជួយសន្សំសំចៃថវិកាប៉ុណ្ណោះទេ ថែមទាំងជួយឲ្យផលិតផលកសិកម្មមានគុណភាពល្អ និងមានតម្លៃខ្ពស់នៅពេលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលកសិកម្មមានការរីកចម្រើន ជីវភាពប្រជាជននៅតាមជនបទក៏មានភាពល្អប្រសើរដែរ។ កសិករមានប្រាក់ចំណូលខ្ពស់ ហើយអាចយកទៅប្រើប្រាស់ក្នុងការអប់រំកូនចៅ ធ្វើអាជីវកម្មខ្នាតតូចផ្សេងៗ និងធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពរស់រវើក។ ទាំងអស់នេះជាការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។ សរុបមក កម្មវិធីកសិកម្មទាំងនេះគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយចំណេះដឹង និងបំផុសគំនិតកសិករ ដែលបានជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយចីរភាព។